ភាពស្ងៀមស្ងាត់ដើរតួនាទីយ៉ាងសំខាន់ និងមានអត្ថន័យជ្រាលជ្រៅដែលជាយុទ្ធសាស្ត្រទំនាក់ទំនងក្នុងវប្បធម៌ខ្មែរ។ វាខុសប្លែកពីវប្បធម៌មួយចំនួននៅបស្ចិមប្រទេស ដែលអាចចាត់ទុកភាពស្ងៀមស្ងាត់ជាភាពឆ្គាំឆ្គង ឬខ្វះការចាប់អារម្មណ៍។ សម្រាប់ជនជាតិខ្មែរ ភាពស្ងៀមស្ងាត់អាចជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបញ្ជាក់អត្ថន័យ ការបង្ហាញការគោរព ការរក្សាភាពសុខដុមរមនា និងការគិតពិចារណា។ ក្នុងវប្បធម៌ខ្មែរ ការប្រឈមមុខដាក់គ្នាផ្ទាល់ ឬការរិះគន់ជាសាធារណៈ ត្រូវបានគេចាត់ទុកថាមិនសមរម្យចំពោះគ្នា។ វាថែមទាំង អាចនាំឱ្យបាត់បង់មុខមាត់ទាំងអ្នកនិយាយ និងអ្នកស្តាប់ ក្នុងការប្រឈមមុខដាក់គ្នាយ៉ាងកម្រោល។ ដូច្នេះ ភាពស្ងៀមស្ងាត់អាចជាជម្រើសមួយ ដើម្បីជៀសវាងការប៉ះទង្គិច ការបង្កឱ្យមានអារម្មណ៍អាក់អន់ស្រពន់ចិត្ត ឬភាពអាម៉ាស់។ ប្រសិនបើជនជាតិខ្មែរមិនយល់ស្របនឹងគំនិតណាមួយ ពួកគេអាចជ្រើសរើសរក្សាភាពស្ងៀមស្ងាត់។ ជាជាងនិយាយពាក្យបដិសេធន៍ផ្ទាល់ ដែលអាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ។ ភាពស្ងៀមស្ងាត់ក្នុងករណីនេះ អាចមានន័យថា ខ្ញុំមិនយល់ស្របទេ ប៉ុន្តែខ្ញុំមិនចង់និយាយឱ្យអ្នកអាក់អន់ចិត្ត។ នៅពេលមនុស្សម្នាក់កំពុងនិយាយអោយអ្នកស្ដាប់ ជាពិសេសអ្នកដែលមានវ័យចំណាស់ ឋានៈខ្ពស់ ឬមានបទពិសោធន៍ច្រើន។ ភាពស្ងៀមស្ងាត់ពីអ្នកស្តាប់គឺជាការបង្ហាញពីការគោរព និងការយកចិត្តទុកដាក់ស្តាប់នូវអ្វីដែលគេកំពុងនិយាយ។ ការស្ងៀមស្ងាត់ បង្ហាញពីភាពអត់ធ្មត់ និងមិនប្រញាប់ប្រញាល់ក្នុងការតបតទៅកាន់អ្នកស្តាប់ដោយមិនបានគិតជាមុន។ មួយវិញទៀត ក្នុងវប្បធម៌ខ្មែរមានទម្លាប់គិតឱ្យបានច្រើនមុននឹងនិយាយ ព្រោះវាអាចបង្កឱ្យមានបញ្ហាឫជម្លោះណាមួយកើតទ្បើងភ្លាមៗ។ រីឯ ភាពស្ងៀមស្ងាត់ត្រូវបានប្រើប្រាស់ដើម្បីថ្លឹងថ្លែងពាក្យពេចន៍ វាយតម្លៃស្ថានភាព និងពិចារណាពីផលវិបាកនៃការនិយាយ។ ការនិយាយច្រើនពេក ឬអួតអាង ត្រូវបានចាត់ទុកថាមិនល្អ។ ហើយភាពស្ងៀមស្ងាត់អាចឆ្លុះបញ្ចាំងពីភាពរាបទាប និងការមិនចង់បង្ហាញខ្លួនខ្លាំងពេក។ ម្យ៉ាងទៀត នៅពេលមានបញ្ហា ឬជម្លោះ ការរក្សាភាពស្ងៀមស្ងាត់អាចជាយុទ្ធសាស្ត្រដ៏ល្អមួយ ដើម្បីកុំឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។ ពេលខ្លះ ភាពស្ងៀមស្ងាត់អាចមានន័យថាការយល់ព្រម ឬការទទួលយកនូវអ្វីមួយ ជាពិសេសនៅពេលដែលគ្មានការជំទាស់។ ចំពោះបុគ្គលដែលមានលក្ខណៈជាអ្នកស្ងៀមស្ងាត់ ឬខ្មាសអៀន ពួកគេអាចនឹងជ្រើសរើសភាពស្ងៀមស្ងាត់។ ដោយសារតែមិនសូវហ៊ាននិយាយ ឬមិនសូវមានទំនុកចិត្តក្នុងការបញ្ចេញមតិ។ ចំណែកឯ ពេលខ្លះ ភាពស្ងៀមស្ងាត់ក៏អាចមានន័យថាអ្នកស្តាប់មិនបានយល់នូវអ្វីដែលអ្នកនិយាយនោះទេ។ ប៉ុន្តែមិនចង់សួរត្រឡប់ទៅវិញដោយខ្លាចបាត់មុខមាត់។ ហេតុនេះហើយ ដោយសារភាពស្ងៀមស្ងាត់ក្នុងវប្បធម៌ខ្មែរមានអត្ថន័យច្រើន និងអាស្រ័យលើបរិបទ ការបកស្រាយវាទាមទារការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌ខ្មែរ។ ត្រូវមានការយកចិត្តទុកដាក់លើកាយវិការ ទឹកមុខ និងបរិយាកាសជុំវិញខ្លួន មុននឹងបង្ហាញសកម្មភាពណាមួយ។ ចំពោះអ្នកដែលមិនសូវស្គាល់វប្បធម៌ខ្មែរច្បាស់ អាចនឹងមានការភ័ន្តច្រឡំចំពោះអត្ថន័យនៃភាពស្ងៀមស្ងាត់នេះ។ សរុបមក ភាពស្ងៀមស្ងាត់ក្នុងវប្បធម៌ខ្មែរគឺជាទម្រង់ទំនាក់ទំនងក្រៅពាក្យសំដីដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីតម្លៃស្នូលនៃសង្គមខ្មែរ។ វាបង្ហាញឱ្យឃើញពីការគោរព ការរក្សាភាពសុខដុមរមនា ភាពរាបទាប និងការគិតពិចារណាបានខ្ពស់ទៅតាមបរិយាកាសខាងក្រៅ។ វាគឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃមួយក្នុងការរក្សាទំនាក់ទំនងល្អ និងដោះស្រាយបញ្ហាប្រកបដោយការទូត។